ការបាត់បង់ ឬត្រូវបានគេលួចវត្ថុមានតម្លៃ អាចជាបទពិសោធន៍ដ៏តក់ស្លុត និងគួរឲ្យព្រួយបារម្ភ ប៉ុន្តែការដឹងពីរបៀបក្នុងការរាយការណ៍ត្រឹមត្រូវទៅអាជ្ញាធរ គឺជារឿងសំខាន់ណាស់។ ហើយវាមិនត្រឹមតែបង្កើនឱកាសក្នុងការរកឃើញវត្ថុរបស់អ្នកមកវិញប៉ុណ្ណោះទេ ថែមទាំងជួយការពារខ្លួនអ្នកពីផលវិបាកផ្លូវច្បាប់ដែលអាចកើតមានទៀតផង ជាពិសេសប្រសិនបើឯកសារសំខាន់ៗត្រូវបានលួច។ ដូច្នេះ ការរាយការណ៍ករណីលួច ឬបាត់បង់ឲ្យបានទាន់ពេលវេលា គឺជាកត្តាដ៏សំខាន់បំផុត។ ការរាយការណ៍កាន់តែឆាប់រហ័ស នោះឱកាសក្នុងការរកឃើញវត្ថុដែលបាត់បង់ ឬការចាប់ខ្លួនជនល្មើស ក៏កាន់តែមានច្រើន។ នេះក៏អនុញ្ញាតឲ្យប៉ូលិសចាប់ផ្ដើមស៊ើបអង្កេតបានទាន់ពេលវេលា អាចប្រមូលភស្តុតាងនៅកន្លែងកើតហេតុ ដូចជាកាមេរ៉ាសុវត្ថិភាព មុនពេលភស្តុតាងទាំងនោះបាត់បង់ ឬត្រូវបានលុបចោល។ ម្យ៉ាងទៀត គួរតែទៅកាន់ប៉ុស្តិ៍ប៉ូលីសដែលនៅជិតបំផុតទៅនឹងទីតាំងដែលការលួច ឬការបាត់បង់បានកើតឡើង។ ការធ្វើបែបនេះនឹងជួយសម្រួលដល់ការចុះពិនិត្យទីកន្លែងកើតហេតុរបស់សមត្ថកិច្ច ប្រសិនបើចាំបាច់។ ឧទាហរណ៍៖ ប្រសិនបើបាត់បង់របស់របរនៅផ្សារទំនើប អុីអន ភ្នំពេញ អ្នកគួរទៅរាយការណ៍នៅប៉ុស្តិ៍ប៉ូលិសរដ្ឋបាលខណ្ឌបឹងកេងកង។ មួយវិញទៀត ការត្រៀមអត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធជាមុន ជួយឲ្យដំណើរការរាយការណ៍កាន់តែរហ័ស និងមានប្រសិទ្ធភាពទៀតផង។ អ្នកត្រូវយក អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន របស់អ្នកជាប់ខ្លួនជានិច្ចនៅពេលទៅរាយការណ៍។ ឯកសារនេះគឺចាំបាច់សម្រាប់មន្ត្រីប៉ូលិសដើម្បីកំណត់អត្តសញ្ញាណរបស់អ្នកឲ្យបានច្បាស់លាស់ និងសម្រាប់ចុះកំណត់ហេតុ ឬប័ណ្ណបាត់បង់ជាផ្លូវការ។ ប្រសិនបើអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់អ្នកបាត់បង់ សូមនាំយកឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀត ដូចជាប័ណ្ណបើកបរ ឬសៀវភៅគ្រួសារ។ បន្ថែមលើសពីនេះទៀត បើវត្ថុដែលបាត់ ឬត្រូវបានលួច មានឯកសារពាក់ព័ន្ធ សូមយកឯកសារទាំងនោះទៅជាមួយផង។ ព័ត៌មានទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់អត្តសញ្ញាណវត្ថុរបស់អ្នកឡើងវិញ ប្រសិនបើវាត្រូវបានរកឃើញ។ សម្រាប់ទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិច អាចយកវិក្កយបត្រទិញ កូដសម្គាល់ ឬប្រអប់របស់វាមកបញ្ជាក់។ រីឯ គ្រឿងអលង្ការ ត្រូវមានវិក្កយបត្រទិញ លិខិតបញ្ជាក់គុណភាព ឬរូបថតច្បាស់ៗនៃគ្រឿងអលង្ការនោះ។ សម្រាប់កាបូបលុយ ត្រូវដឹងពណ៌ ម៉ាក ទំហំ និងបញ្ជីរាយនាមវត្ថុដែលបាត់បង់នៅខាងក្នុងនោះ ឧទាហរណ៍ លុយប៉ុន្មាន អត្តសញ្ញាណប័ណ្ណ កាតធនាគារ កាតអេធីអុឹម និងលេខប័ណ្ណ។ ចំណែកឯ រថយន្ត ឬម៉ូតូ ត្រូវមានបណ្ណសម្គាល់យានយន្ត បណ្ណត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងឯកសារធានារ៉ាប់រង។ ការផ្ដល់ព័ត៌មានលម្អិតនឹងជួយឲ្យប៉ូលិសងាយស្រួលស៊ើបអង្កេត និងតាមដាន។ ទទ្ទឹមនឹងនេះ ត្រូវរៀបរាប់ឲ្យបានច្បាស់លាស់អំពី ម៉ោង និងទីតាំងពិតប្រាកដ ដែលអ្នកសង្ស័យថាការលួច ឬការបាត់បង់បានកើតឡើង។ ឧទាហរណ៍ "ខ្ញុំបានបាត់កាបូបនៅម៉ោងប្រហែល ២:១៥ នាទីរសៀល នៅលើតុខាងក្រៅហាងកាហ្វេដែលមានទីតាំងនៅមហាវិថីព្រះសីហនុ ជិតភ្លើងស្តុបមុនចូលវត្តលង្កា"។ ប្រសិនបើមិនដឹងម៉ោងពិតប្រាកដ សូមបញ្ជាក់ពីចន្លោះម៉ោង ឬពេលវេលាចុងក្រោយដែលអ្នកបានឃើញវត្ថុនោះ មុននឹងវាបាត់។ ដោយនៅពេលកំពុងរាយការណ៍ពីរបស់ដែលបានបាត់ អ្នកអាចនឹងមានអារម្មណ៍តានតឹង ខឹង ព្រួយបារម្ភ ឬខកចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ សូមព្យាយាមរក្សា ភាពស្ងប់ស្ងាត់ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ការភ័យស្លន់ស្លោ ឬខឹងអាចធ្វើឲ្យអ្នកពិបាកនឹកឃើញព័ត៌មានលម្អិតនៃការបាត់បង់របស់ និងបកស្រាយមិនបានច្បាស់លាស់។ នៅពេលរៀបរាប់ពីការបាត់បង់រួច សូមឆ្លើយសំណួររបស់មន្ត្រីប៉ូលីសដោយ គោរព សុភាពរាបសារ និងស្មោះត្រង់។ ពួកគេកំពុងព្យាយាមជួយអ្នក ក្នុងការស៊ើបអង្កេតរករបស់ដែលបាត់អោយបានកាន់តែលឿន និងច្បាស់លាស់។ រួមជាមួយគ្នានេះផងដែរ សូមកុំបំភ្លើសព័ត៌មាន អំពីតម្លៃវត្ថុ ស្ថានភាពកើតហេតុ ឬលក្ខណៈរបស់ជនសង្ស័យ។ ការផ្ដល់ព័ត៌មានមិនពិត ឬបំភ្លើស អាចធ្វើឲ្យប៉ូលីសពិបាកក្នុងការស៊ើបអង្កេត ហើយថែមទាំងអាចនាំឲ្យមានបញ្ហាផ្លូវច្បាប់សម្រាប់អ្នកទៀតផង។ ការស្មោះត្រង់នឹងជួយដល់ការស៊ើបអង្កេតរបស់ប៉ូលិសឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស។ ពីព្រោះ ពួកគេត្រូវការព័ត៌មានពិតពីការបាត់ ដើម្បីកំណត់ទិសដៅនៃការស្រាវជ្រាវ និងតាមដានករណី។ ក្រោយពីរាយការណ៍ចប់ ត្រូវស្នើសុំ បណ្ណបាត់បង់ ពីមន្ត្រីប៉ូលិសដើម្បីកុំអោយមានបញ្ហាផ្សេងៗ។ ថែមទាំង ត្រូវធ្វើការដាក់ពាក្យស្នើសុំធ្វើឯកសារថ្មីដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ កាតធនាគារ ឬឯកសារផ្សេងៗ។ មួយវិញទៀត សូមកុំភ្លេចស្នើសុំលេខទូរស័ព្ទរបស់មន្ត្រីប៉ូលីសដែលបានទទួលពាក្យបណ្ដឹងរបស់អ្នក ដើម្បីងាយស្រួលទាក់ទងសួរនាំពីដំណើរការស៊ើបអង្កេត។ សរុបសេចក្ដីមក ការរាយការណ៍ពីការបាត់បង់ ឬការលួចទៅកាន់អាជ្ញាធរ គឺជាជំហានដំបូងដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការធ្វើវា។